ល្បែង ទំពាំងឬស្សី ជាល្បែងប្រជាប្រិយខ្មែរមួយដែលកុមារា និងកុមារីនិយមចូលចិត្តលេងកំសាន្ត។ ល្បែងនេះ គេនិយមឃើញលេងនៅក្នុងឱកាសបុណ្យទានដូចជា បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ជាដើម។ គេអាចល្បែងនេះនៅតាមផ្ទះ ទីវត្តអារាម ឬ ទីប្រជុំជននានា ដើម្បីជាការកំសាន្ត។ ល្បែងនេះមិនមែនសម្រាប់តែកុមារា កុមារីប៉ុណ្ណោះទេ ប៉ុន្តែមនុស្សជំទង់ ឬ មនុស្សពេញវ័យ ព្រមទាំងមនុស្សចាស់ក៏អាចលេងកំសាន្តបានដូចគ្នា។ គ្រាន់តែ វាមានភាពសប្បាយរីករាយ និង អ៊ូអរជាងនៅពេលលេងល្បែងនេះជាមួយកុមារតូច។ ល្បែងប្រជាប្រិយមួយនេះមានភាពសាមញ្ញបំផុត ហើយមិនត្រូវការឧបករណ៍អ្វី ដើម្បីលេងនោះទេ។ អ្វីដែលត្រូវការគឺអ្នកលេងមួយក្រុម និងអ្នកបញ្ជា ឬ មេម្នាក់។ ពេលលែង គេត្រូវរើសម្នាក់ ដើម្បីធ្វើជាមេ នាំកូនក្រុមលេងល្បែងត្រពាំងឬស្សីនេះ។ ក្នុងអំឡុងពេលលេង មេស្រែកឡើងថា "ត្រពាំងឬស្សី "។ ក្នុងករណី គេស្រែកថា ត្រពាំង គឺអ្នកលេងត្រូវអង្គុយចុះទាំងអស់គ្នា។ តែបើគេស្រែកថា ឬស្សីវិញ អ្នកលេងត្រូវក្រោកឈរទាំងអស់គ្នា។ បើមាននរណាធ្វើកាយវិការផ្ទុយពីពាក្យដែលមេបានស្រែក គេនឹងត្រូវរាប់ថាចាញ់ ហើយដកឱ្យទៅឈរម្ខាង។ ការលេងល្បែងនេះ កាលណាចំនួនអ្នកលេងកាន់តែច្រើនគឺ កាន់តែសប្បាយ។ មួយវិញទៀត បើចង់ឱ្យល្បែងនេះកាន់តែមានភាពសប្បាយ និងរស់រវើក អ្នកដែលជាមេអាចបន្ថែមល្បឿននៃការហៅ ដើម្បីបន្លប់កូនក្រុមកុំឱ្យគេធ្វើកាយវិការទាន់។ លើសពីនេះ ក្នុងការលេង បើមានមេតែម្នាក់នឹងធ្វើឱ្យពិបាកក្នុងការចាប់អ្នកដែលធ្វើកាយវិការខុស។ ដូច្នេះ យកល្អ គួរតែចាត់ចែងគ្នា ២ ទៅ ៣ នាក់អាស្រ័យលើចំនួនអ្នកលេង ដើម្បីចាប់អ្នកដែលធ្វើកាយវិការខុស។ ជាទូទៅ ពេលលេងល្បែងត្រពាំងឬុស្សី គេយកតែអ្នកឈ្នះម្នាក់ប៉ុណ្ណោះ។ ដូច្នេះ គេប្រកួតគ្នាលេង រហូតនៅសល់តែម្នាក់ ដែលធ្វើកាយវិការត្រូវរហូត។ ក្នុងនោះដែរ បើសិនជា លេងយូរៗទៅ កូនក្រុមសាំនឹងល្បឿននៃការហៅ ឬគ្មានអ្នកធ្វើកាយវិការខុសសោះ។ មេនឹងផ្លាស់ប្តូររបៀបក្នុងការលេងបន្តិច ដើម្បីបន្លប់ពួកគេ ឬ ឆាប់ធ្វើឱ្យមានអ្នកចាញ់ ក៏ដូចជាបង្កើនភាពរីករាយ និងបង្កើតអ្វីដែលថ្មី។ វិធីសាស្ត្រមួយដែលគេអាចលេងនោះគឺ តម្រូវឱ្យអ្នកលេងធ្វើកាយវិការបញ្ច្រាសវិញ។ វាមានន័យថា នៅពេលមេស្រែកថា "ទំពាំង" ជំនួយឱ្យការអង្គុយចុះ គេត្រូវក្រោកឈរ។ រីឯពេលឮ ពាក្យថា "ឬស្សី" គេត្រូវអង្គុយចុះវិញ គឺមិនមែនឈរទេ។ ការធ្វើបែបនេះនឹងធ្វើឱ្យពួកគេវង្វេង ហើយច្រឡំុ រួចធ្វើកាយវិការខុស។ មួយវិញទៀត វាក៏ញុាំងឱ្យការលេងកាន់តែមានភាពរំភើប និង សប្បាយរីករាយផងដែរ។ ចំណែកឯវិធីសាស្ត្រមួយទៀត ក្នុងការធ្វើឱ្យឆាប់មានអ្នកចាញ់ គឺត្រូវរើសគ្នាពីរបីនាក់ឱ្យមកឈរពីមុខអ្នកលេង និងធ្វើកាយវិការបន្លប់ពួកគេ។ ជាទូទៅ នៅពេលលេង គេតែងតែសម្លឹងមើលទៅខាងមុខ ដូច្នេះ ពេលមានអ្នកធ្វើកាយវិការនៅពីមុខពួកគេ វាអាចងាយស្រួលឱ្យពួកគេធ្វើតាម។ ទោះបីជាកាយវិការនោះខុសក៏ដោយ បើគេមិនបានស្ដាប់ឱ្យទាន់ និងគិតឱ្យច្បាស់ គេនឹងចាញ់ ហើយត្រូវដកចេញពីការលេង។ ទោះបីជាមេមានល្បិចច្រើន ដើម្បីធ្វើឱ្យកូនក្រុមចាញ់ក៏ដោយ អ្នកដែលពូកែស្ដាប់ និង មានភាពរហ័សរហួននៅតែអាចយកឈ្នះការលែងល្បែងប្រជាប្រិយមួយនេះបាន។ សព្វថ្ងៃ ល្បែងត្រពាំងឬស្សីនៅតែមានភាពពេញនិយមក្នុងចំណោមប្រជាជនខ្មែរ ហើយវាត្រូវបានចាត់ទុកថាជាល្បែងប្រជាប្រិយខ្មែរដែលមានអាយុកាលដ៏ចំណាស់មួយ។ ការលេងល្បែងប្រជាប្រិយនេះជុំគ្នាបង្ហាញពីសាមគ្គីភាព និងចិត្តអរសប្បាយដែលប្រជាជនខ្មែរចង់បង្ហាញទៅកាន់គ្នាទៅវិញទៅមកក្នុងអំឡុងពេលបុណ្យទាន។ ល្បែងមួយប្រភេទនេះអាចលេងបានគ្រប់ឱកាស ប៉ុន្តែ ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលមួយដែលគេឃើញល្បែងនេះត្រូវបានគេលេងច្រើនបំផុត។